នៅពេលដល់ថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកធំៗ ប្រជាជនកម្ពុជាតែងតែរៀបចំខ្លួនធ្វើដំណើរយ៉ាងសប្បាយរីករាយ។ ការធ្វើដំណើរនេះមានគោលបំណងចម្បងពីរ គឺទៅលេងស្រុកកំណើត និងទៅកម្សាន្តតាមតំបន់ទេសចរណ៍ផ្សេងៗ។ ទោះបីជាមានភាពរីករាយយ៉ាងណាក៏ដោយ ក៏ដំណើរកម្សាន្តនេះតែងតែជួបប្រទះនូវបញ្ហាប្រឈមខ្លះៗផងដែរ។ ចរាចរណ៍នឹងតម្លៃសេវាកម្មតែងតែកើនឡើងយ៉ាងគំហុកនៅពេលមានពិធីបុណ្យធំៗ។ ប្រជាជនជាច្រើនដែលរស់នៅទីក្រុង ឬធ្វើការឆ្ងាយពីផ្ទះតែងតែជ្រើសរើសជិះឡានក្រុង ដើម្បីទៅស្រុកកំណើតរបស់ខ្លួន។ ពួកគាត់បានត្រៀមអីវ៉ាន់នឹងកាដូផ្សេងៗ សម្រាប់ជូនក្រុមគ្រួសារនៅឯស្រុកដោយក្តីនឹករលឹក។ ស្ថានីយ៍ឡានក្រុងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាមានភាពអ៊ូអរយ៉ាងខ្លាំង។ ប្រជាជនជាច្រើនបាននាំគ្នាទៅរង់ចាំឡានក្រុងតាំងពីព្រលឹម ដើម្បីកុំឱ្យខកជើងធ្វើដំណើរ។ ការធ្វើដំណើរតាមឡានក្រុងផ្តល់នូវភាពងាយស្រួលនឹងមិនសូវមានការហត់នឿយច្រើន។ វាជាមធ្យោបាយដ៏ល្អសម្រាប់អ្នកដែលមិនមានយានយន្តផ្ទាល់ខ្លួន ដើម្បីធ្វើដំណើរទៅផ្ទះ។ ក្រុមហ៊ុនឡានក្រុងបានបង្កើនចំនួនរថយន្ត ដើម្បីបំពេញតម្រូវការធ្វើដំណើរដ៏ច្រើនលើសលប់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏តម្លៃសំបុត្រឡានក្រុងតែងតែមានការឡើងថ្លៃផងដែរ។ ក្រុមគ្រួសារជាច្រើនបានប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ដើម្បីធ្វើដំណើរកម្សាន្ត ឬទៅស្រុកកំណើត។ ពួកគេបាននាំគ្នាជិះឡានតូច ឬឡានធំដែលមានសមាជិកគ្រួសារពេញៗ ដើម្បីទៅលេងផ្ទះ។ ការជិះឡានផ្ទាល់ខ្លួនផ្តល់នូវភាពឯកជន និងភាពងាយស្រួលក្នុងការធ្វើដំណើរ។ អ្នកខ្លះបាននាំគ្នាជិះម៉ូតូដ៏ច្រើនកុះករចេញពីទីក្រុង ដើម្បីទៅខេត្តរៀងៗខ្លួន។ ម៉ូតូត្រូវបានគេវេចខ្ចប់ដោយាសម្ភារៈប្រើប្រាស់ដែលត្រូវយកទៅស្រុកកំណើត។ ការធ្វើដំណើរតាមយានយន្តផ្ទាល់ខ្លួន ធ្វើឱ្យពួកគេអាចឈប់សម្រាកបានគ្រប់ពេលវេលា ដែលពួកគេចង់។ ម្យ៉ាងវិញទៀត ក្រុមគ្រួសារអាចនាំគ្នាធ្វើដំណើរជាមួយគ្នាយ៉ាងសប្បាយរីករាយ។ ការជិះម៉ូតូទៅស្រុកកំណើត គឺជាទម្លាប់ដ៏មានប្រជាប្រិយភាពមួយសម្រាប់យុវជនកម្ពុជា។ នៅតាមតំបន់ជនបទមួយចំនួនមានឡានសាំយ៉ុង ត្រូវបានរៀបចំឡើងដើម្បីដឹកអ្នកភូមិ។ ឡានទាំងនេះត្រូវបានឧបត្ថម្ភដោយសប្បុរសជន ឬក្រុមគ្រួសារអ្នកដែលមានលទ្ធភាព។ ការផ្តល់ឡានសាំយ៉ុងនេះមានគោលបំណងជួយសម្រួលការធ្វើដំណើរដល់អ្នកដែលខ្វះខាត។ ពួកគេអាចជិះបានដោយឥតគិតថ្លៃ ឬបង់ថ្លៃក្នុងតម្លៃមួយសមរម្យ។ ការជិះឡានសាំយ៉ុងជាការធ្វើដំណើរដែលមានភាពជិតស្និទ្ធ និងសប្បាយរីករាយក្នុងចំណោមជាមួយអ្នកភូមិ។ ពួកគេអាចនិយាយលេងសើចនឹងចែករំលែករឿងរ៉ាវប្លែកៗគ្នាទៅវិញទៅមកក្នុងពេលធ្វើដំណើរ។ នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ល្អមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងសហគមន៍។ នៅថ្ងៃឈប់សម្រាក តំបន់ទេសចរណ៍ល្បីៗមានភ្ញៀវទេសចរណ៍កើនឡើងយ៉ាងគំហុក។ តំបន់ទាំងនោះស្ថិតនៅក្នុងខេត្តដូចជា សៀមរាប កំពត និងកំពង់សោម ត្រូវបានភ្ញៀវទេសចរណ៍សម្រុកទៅកម្សាន្តច្រើនជាងគេ។ ពួកគេអាចទៅលេងប្រាសាទបុរាណនៅសៀមរាប និងទៅកម្សាន្តនៅតំបន់ភ្នំធម្មជាតិ។ នៅខេត្តកំពត ពួកគេបានទៅលេងរមណីយដ្ឋានភ្នំបូកគោ និងរីករាយជាមួយនឹងបរិយាកាសដ៏ត្រជាក់។ ចំណែកឯនៅកំពង់សោមវិញ ភ្ញៀវទេសចរណ៍បានទៅលេងឆ្នេរខ្សាច់ និងលេងទឹកសមុទ្រយ៉ាងសប្បាយ។ តំបន់ទាំងនេះមានភាពអ៊ូអរខ្លាំងដោយមានមនុស្សគ្រប់ស្រទាប់វណ្ណៈ ដែលមកពីទូទាំងប្រទេសកម្ពុជា រួមទាំងភ្ញៀវអន្តរជាតិ។ អ្នកលក់ដូរតាមកន្លែងទេសចរណ៍មានការមមាញឹកយ៉ាងខ្លាំងក្នុងការផ្តល់សេវាកម្ម។ ទីក្រុងនានាបានប្រែក្លាយទៅជាទីក្រុងដែលពោរពេញដោយសំឡេងសើច និងសូរសំឡេងតន្ត្រី។ ការកើនឡើងនៃភ្ញៀវទេសចរណ៍បានជំរុញសេដ្ឋកិច្ចក្នុងស្រុកយ៉ាងខ្លាំង។ ការធ្វើដំណើរដ៏ច្រើនកុះករបានបណ្តាលឱ្យចរាចរណ៍លើផ្លូវមានការចង្អៀតយ៉ាងខ្លាំងនៅតាមផ្លូវជាតិនីមួយៗ។ រថយន្តនឹងម៉ូតូបានតម្រង់ជួរគ្នាទៅវិញទៅមកជាច្រើនគីឡូម៉ែត្រ។ ស្ថានភាពចរាចរណ៍នេះបានធ្វើឱ្យ ការធ្វើដំណើរត្រូវចំណាយពេលយូរជាងធម្មតា។ អ្នកធ្វើដំណើរមួយចំនួនបានសម្តែងការធុញទ្រាន់ និងក្តៅក្រហាយចំពោះភាពកកស្ទះ។ ការកកស្ទះចរាចរណ៍ជាបញ្ហាប្រចាំឆ្នាំដែលតែងតែកើតមាននៅពេលមានបុណ្យធំៗ។ ទោះជាយ៉ាងណាក៏ដោយ អ្នកធ្វើដំណើរនៅតែរក្សាភាពអត់ធ្មត់ក្នុងការធ្វើដំណើរ។ ការជាប់ស្ទះចរាចរណ៍ គឺជាផ្នែកមួយនៃបទពិសោធន៍នៃការធ្វើដំណើរក្នុងថ្ងៃបុណ្យជាតិ។ ដោយសារតែតម្រូវការខ្ពស់ តម្លៃសំបុត្រធ្វើដំណើរបានកើនឡើងយ៉ាងខ្លាំង។ ក្រុមហ៊ុនដឹកជញ្ជូនជាច្រើនបានដំឡើងតម្លៃទ្វេដង ដើម្បីឆ្លើយតបនឹងតម្រូវការ។ តម្លៃកន្លែងស្នាក់នៅដូចជា សណ្ឋាគារ និងផ្ទះសំណាក់ក៏ឡើងថ្លៃផងដែរ។ សណ្ឋាគារលំដាប់តូចៗ និងធំៗសុទ្ធតែដំឡើងតម្លៃយ៉ាងគំហុក។ តម្លៃអាហារនឹងភេសជ្ជៈនៅតាមតំបន់ទេសចរណ៍ក៏មានការកើនឡើងផងដែរ។ ការចំណាយលើការធ្វើដំណើរ និងការស្នាក់នៅបានកើនឡើងយ៉ាងច្រើន។ ការឡើងថ្លៃនេះជាបញ្ហាប្រឈមមួយសម្រាប់អ្នកដែលមានថវិកាតិចតួច។ ពួកគេត្រូវចំណាយប្រាក់ច្រើនជាងធម្មតា ដើម្បីរីករាយនឹងថ្ងៃឈប់សម្រាក។ ទោះជាមានបញ្ហាទាំងនេះក៏ដោយ ក៏ប្រជាជននៅតែបន្តធ្វើដំណើរ ដើម្បីជួបជុំគ្រួសារ។ ពួកគេមើលឃើញពីតម្លៃនៃភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ដែលមិនអាចកាត់ថ្លៃបាន។